ការចិញ្ចឹមឃ្មុំ និងការប្រមូលទឹកឃ្មុំ គឺជាការងារកសិកម្មបែបធម្មជាតិមួយដែលមានតម្លៃខ្ពស់ទាំងក្នុងសេដ្ឋកិច្ច និងបរិស្ថាន ជាពិសេសនៅតំបន់ជនបទនៃប្រទេសកម្ពុជា។ របរនេះមិនត្រឹមតែផ្ដល់ទិន្នផលទឹកឃ្មុំប៉ុណ្ណោះទេ ថែមទាំងជួយទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះផងដែរ។ ការចិញ្ចឹមឃ្មុំ គឺជាសិល្បៈ និងវិទ្យាសាស្ត្រនៃការគ្រប់គ្រងសំបុកឃ្មុំ ដើម្បីប្រមូលផលទឹកឃ្មុំ និងផលិតផលផ្សេងទៀត។ នៅក្នុងប្រទេសកម្ពុជា ការចិញ្ចឹមឃ្មុំអាចធ្វើឡើងតាមវិធីពីរយ៉ាងគឺ ការចិញ្ចឹមឃ្មុំបែបប្រពៃណី និងការចិញ្ចឹមឃ្មុំបែបទំនើប។ ការចិញ្ចឹមឃ្មុំបែបប្រពៃណីគឺ ប្រជាកសិករខ្លះនៅតែប្រមូលទឹកឃ្មុំពីសំបុកឃ្មុំដែលរស់នៅលើដើមឈើ គុហា ឬទីតាំងធម្មជាតិផ្សេងៗ។ វិធីនេះមិនសូវមានការគ្រប់គ្រងដិតដល់ទេ ហើយទិន្នផលក៏មិនទៀងទាត់ដែរ។ គេអាចប្រើប្រាស់បច្ចេកទេសសាមញ្ញៗ ដូចជាការដាក់បង្គងឃ្មុំចាស់ៗនៅកន្លែងសមរម្យនៅក្បែរព្រៃ ដើម្បីទាក់ទាញឃ្មុំឲ្យមកធ្វើសំបុកជាដើម។ ចំណែកការចិញ្ចឹមឃ្មុំបែបទំនើបវិញ វិធីនេះមានការរីកចម្រើនខ្លាំង ដោយប្រើប្រាស់ប្រអប់ឃ្មុំ។ កសិករប្រើប្រាស់ប្រអប់ឈើដែលរចនាឡើងពិសេស ដើម្បីឲ្យឃ្មុំងាយស្រួលរស់នៅ និងផលិតទឹកឃ្មុំ។ ប្រអប់ទាំងនេះអាចឲ្យអ្នកចិញ្ចឹមត្រួតពិនិត្យសុខភាពឃ្មុំ និងប្រមូលផលបានយ៉ាងងាយស្រួលដោយមិនចាំបាច់បំផ្លាញសំបុកឃ្មុំ។ អ្នកចិញ្ចឹមត្រូវតាមដានសុខភាពឃ្មុំ ការរីកលូតលាស់នៃហ្វូងឃ្មុំ និងការពារពួកវាពីជំងឺ ឬសត្វល្អិតផ្សេងៗ។ ដើម្បីទទួលបានទឹកឃ្មុំដែលមានគុណភាពល្អ អ្នកចិញ្ចឹមតែងតែដាក់ប្រអប់ឃ្មុំនៅក្បែរតំបន់ដែលមានផ្កាច្រើន ឬចំការដំណាំផ្សេងៗ ដែលជាប្រភពលំអង និងទឹកដមសម្រាប់ឃ្មុំ។ ហើយការប្រមូលផលទឹកឃ្មុំតម្រូវឲ្យមានបច្ចេកទេស និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាគុណភាពផលិតផល និងសុវត្ថិភាពឃ្មុំ។ អ្នកប្រមូលផលប្រើប្រាស់ឧបករណ៍ពិសេសដូចជា ឧបករណ៍បញ្ចេញផ្សែងដើម្បីបំបែកឃ្មុំចេញពីសំបុក រួចយកទឹកឃ្មុំចេញពីសំបុកដោយប្រុងប្រយ័ត្ន។ ទឹកឃ្មុំដែលទទួលបានអាចត្រូវបានច្រោះ ដើម្បីបំបាត់ភាពមិនបរិសុទ្ធផងដែរ។ ទឹកឃ្មុំដែលប្រមូលបានដោយផ្ទាល់ពីធម្មជាតិ ឬពីកសិដ្ឋានចិញ្ចឹមឃ្មុំមានគុណភាពខ្ពស់ មានក្លិនក្រអូបឈ្ងុយ និងផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន។ ទឹកឃ្មុំខ្មែរមានរសជាតិប្លែកៗគ្នា អាស្រ័យលើប្រភេទផ្កាដែលឃ្មុំបានបឺតជញ្ជក់ទឹកដម។ ក្រៅពីទឹកឃ្មុំ កសិករក៏អាចប្រមូលយកផលិតផលដ៏មានតម្លៃផ្សេងទៀតផងដែរ ដូចជាក្រមួនឃ្មុំ ដែលត្រូវបានប្រមូលពីសំបុកឃ្មុំដែលបានយកទឹកឃ្មុំចេញរួចរាល់។ ដែលក្រមួនឃ្មុំត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការផលិតទៀន គ្រឿងសម្អាង ថ្នាំពេទ្យបុរាណ និងសម្រាប់ធ្វើជាសារធាតុការពារឈើ ឬលោហៈធាតុផងដេរ។ ចំណែកលំអងឃ្មុំ ជាប្រភពប្រូតេអ៊ីន និងវីតាមីនដ៏សំខាន់សម្រាប់ឃ្មុំ និងអាចប្រើប្រាស់ជាអាហារបំប៉នសម្រាប់មនុស្សទៀតផង។ ឯសំបុកឃ្មុំដែលមានកូនឃ្មុំនៅខាងក្នុង គេអាចយកទៅចម្អិនធ្វើជាអាហារ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ហើយវាក៏ត្រូវបានគេប្រើប្រាស់ជាអាហារបំប៉នផងដែរ។ ការចិញ្ចឹមឃ្មុំផ្តល់នូវប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាកសិករនៅជនបទ ដោយសារតែទឹកឃ្មុំ និងផលិតផលឃ្មុំមានតម្រូវការខ្ពស់ទាំងក្នុងស្រុក និងក្រៅស្រុក។ របរនេះបានបង្កើតការងារសម្រាប់អ្នកចិញ្ចឹម អ្នកប្រមូលផល និងអ្នកកែច្នៃផលិតផលឃ្មុំផងដែរ។ ហើយទឹកឃ្មុំខ្មែរមួយចំនួនក៏ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិផងដែរ។ ឃ្មុំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំលម្អងផ្កា ដែលជួយឲ្យដំណាំកសិកម្មជាច្រើនប្រភេទ ដូចជាផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ អាចបង្កើតផលបានល្អ។ ការនាំលម្អងនេះគឺចាំបាច់សម្រាប់ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងធានាសន្តិសុខស្បៀងផងដែរ។ ការចិញ្ចឹមឃ្មុំគឺបានជួយការពារប្រភេទឃ្មុំ និងលើកកម្ពស់ជីវចម្រុះនៅក្នុងតំបន់ព្រៃឈើ និងតំបន់កសិកម្មទៀតផង។ វត្តមានរបស់ឃ្មុំដែលមានសុខភាពល្អ បង្ហាញពីបរិស្ថានដែលមិនមានការបំពុលខ្លាំង និងមានធនធានធម្មជាតិគ្រប់គ្រាន់។ សរុបមក ការចិញ្ចឹមឃ្មុំ និងការប្រមូលផលទឹកឃ្មុំ មិនត្រឹមតែជាការងារកសិកម្មធម្មតានោះទេ ប៉ុន្តែវាគឺជាសិល្បៈមួយដែលផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសេដ្ឋកិច្ច សុខភាព និងបរិស្ថានផងដែរ។